កន្លែងសម្រាកលំហែកាយ និងស្ប៉ា គឺជាទីកន្លែងដែលផ្តល់នូវសេវាកម្មផ្តោតលើសុខភាព សុខុមាលភាព និងការបន្ធូរអារម្មណ៍ ទាំងផ្លូវកាយ និងផ្លូវចិត្ត។ វាបានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃរបស់មនុស្សសម័យទំនើបដើម្បីស្វែងរកតុល្យភាពឡើងវិញ។ សេវាកម្មទាំងនេះមានចាប់ពីការព្យាបាលតាមបែបប្រពៃណីរហូតដល់ការអនុវត្តន៍បច្ចេកវិទ្យាទំនើប ដើម្បីបំពេញតម្រូវការចម្រុះរបស់អតិថិជនម្នាក់ៗ។ ការស្ទីមដោយប្រើឱសថ គឺជាវិធីសាស្ត្រព្យាបាលបែបបុរាណមួយ ដែលត្រូវបានគេអនុវត្តតាំងពីយូរលង់ណាស់មកហើយ។ គេប្រើប្រាស់ចំហាយទឹកក្ដៅឧណ្ហៗលាយជាមួយនឹងឱសថបុរាណខ្មែរមួយចំនួនដូចជា ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច និងមើមរមៀតជាដើម។ ចំហាយទឹកក្តៅឧណ្ហៗនោះបានជួយបើករន្ធញើសដើម្បីបញ្ចេញនូវសារធាតុពុលដែលនៅសេសសល់ក្នុងខ្លួនឱ្យចេញមកក្រៅតាមរយៈការបែកញើស។ វារួមចំណែកក្នុងការសម្អាតស្បែកយ៉ាងមានប្រសិទ្ធភាពនិងជួយសម្រួលដល់ចលនាឈាមរត់ផងដែរ។ លើសពីនេះទៅទៀត ក្លិនក្រអូបឈ្ងុយឈ្ងប់ចេញពីឱសថធម្មជាតិទាំងនោះបានជួយបន្ធូរភាពតានតឹងផ្លូវចិត្ត ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ និងជួយឲ្យដំណេកកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។ ការស្ទីមឱសថនេះមិនត្រឹមតែជាការបន្សាបជាតិពុលក្នុងខ្លួននោះទេ ប៉ុន្តែវាថែមទាំងជួយឲ្យប្រព័ន្ធដកដង្ហើមមានដំណើរការល្អឡើងវិញ ដែលជាវិធីព្យាបាលបែបធម្មជាតិយ៉ាងមានប្រសិទ្ធភាព។ បន្ទាប់ពីការស្ទីមឱសថរួច សេវាកម្មម៉ាស្សាខ្មែរគឺជាជម្រើសដ៏ល្អបំផុតមួយសម្រាប់បន្តការព្យាបាល ដើម្បីទទួលបានការបន្ធូរអារម្មណ៍កាន់តែពេញលេញ។ ការម៉ាស្សាខ្មែរមិនដូចទៅនឹងការម៉ាស្សាធម្មតាទេ ព្រោះវាជាបច្ចេកទេសដ៏ចំណានដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រពៃណីវេជ្ជសាស្ត្របុរាណ។ ការម៉ាស្សានេះផ្ដោតសំខាន់លើការរំលាយសរសៃ និងការស្ទាបស្ទង់តាមក្បាច់ពិសេស ដើម្បីបន្ធូរភាពតឹងណែនរបស់សាច់ដុំ។ អ្នកម៉ាស្សាដែលមានជំនាញបានប្រើប្រាស់កម្លាំងដៃ កែងដៃនិងជង្គង់របស់ពួកគេដើម្បីធ្វើចលនាយឺតៗ និងដោយប្រុងប្រយ័ត្ននៅលើតំបន់សំខាន់ៗនៃរាងកាយ។ បច្ចេកទេសពិសេសនេះបានជួយកាត់បន្ថយការឈឺចាប់ ជំរុញចលនាឈាមរត់ឲ្យមានដំណើរការល្អ និងជួយបង្កើនថាមពលនៅគ្រប់ផ្នែកនៃរាងកាយ។ បច្ចេកទេសនេះក៏បានធ្វើការតភ្ជាប់នូវថាមពលទាំងផ្លូវកាយនិងផ្លូវចិត្ត ដែលបានជួយផ្តល់នូវអារម្មណ៍ស្រស់ស្រាយនិងមានកម្លាំងឡើងវិញបន្ទាប់ពីការម៉ាស្សារួច។ បន្ទាប់ពីទទួលបានការម៉ាស្សាខ្មែរហើយ ការធ្វើសមាធិគឺជាជំហានចុងក្រោយដ៏សំខាន់ដែលបានជួយបន្ធូរអារម្មណ៍ឱ្យកាន់តែល្អប្រសើរផងដែរ។ ការធ្វើសមាធិបានផ្តល់ឱកាសដល់មនុស្សម្នាក់ៗដើម្បីផ្ដោតអារម្មណ៍ទៅលើការដកដង្ហើមរបស់ខ្លួន ដើម្បីកម្ចាត់ចោលនូវភាពតានតឹង និងគំនិតអវិជ្ជមានដែលបានយាយីផ្លូវចិត្តរបស់យើង។ នៅកន្លែងធ្វើសមាធិនៅក្នុងស្ប៉ា គេតែងតែរៀបចំឲ្យមានបរិយាកាសស្ងប់ស្ងាត់ដើម្បីជួយយើងឱ្យផ្តោតអារម្មណ៍ឱ្យបានពេញលេញ។ ទីកន្លែងទាំងនោះតែងតែមានការរៀបចំយ៉ាងល្អដោយមានពន្លឺតិចៗ ដែលជួយសម្រួលដល់អារម្មណ៍ និងផ្តល់នូវក្ដីសុខផ្លូវចិត្ត។ ការធ្វើសមាធិបែបនេះបានជួយឲ្យមនុស្សម្នាក់ៗទទួលបាននូវអារម្មណ៍ដ៏ស្ងប់សុខពិតប្រាកដដែលមិនអាចរកបាននៅទីកន្លែងផ្សេងៗបាន។ វាបានជួយឲ្យអ្នកចូលរួមមានអារម្មណ៍ល្អ ស្ងប់សុខនិងមានភាពប្រាកដប្រជាជាមួយខ្លួនឯង។ នៅពេលដែលអារម្មណ៍បានធូរស្រាល គំនិតក៏មានភាពច្បាស់លាស់ឡើងវិញ ដែលបានជួយឲ្យយើងងាយស្រួលធ្វើការសម្រេចចិត្តក្នុងជីវិត។ បច្ចុប្បន្ន កន្លែងសម្រាកលំហែកាយ និងស្ប៉ានៅកម្ពុជាកំពុងតែរីកដុះដាលយ៉ាងខ្លាំង ហើយបានក្លាយជាផ្នែកមួយដ៏សំខាន់នៃវិស័យទេសចរណ៍នៅប្រទេសយើងផងដែរ។ កន្លែងទាំងនោះបានរួមបញ្ចូលគ្នានូវបច្ចេកទេសព្យាបាលបុរាណជាមួយនឹងបរិយាកាសដ៏ស្រស់ស្អាត និងមានផាសុកភាពតាមបែបទំនើប។ គេបានប្រើប្រាស់នូវគ្រឿងផ្សំធម្មជាតិក្នុងស្រុកដូចជា ប្រេងដូង ទឹកឃ្មុំ និងរុក្ខជាតិឱសថមួយចំនួនទៀតដើម្បីបន្ថែមប្រសិទ្ធភាពដល់ការព្យាបាល។ ស្ប៉ានៅក្នុងប្រទេសកម្ពុជាបានផ្តល់នូវបទពិសោធន៍ដ៏ប្លែកមួយដល់អតិថិជន ដោយសារតែវាបានរួមបញ្ចូលគ្នានូវវប្បធម៌ខ្មែរយ៉ាងស៊ីជម្រៅ ទៅក្នុងសេវាកម្មនោះ។ ភ្ញៀវទេសចរទាំងក្នុង និងក្រៅស្រុកបានទទួលស្គាល់យ៉ាងច្បាស់ថាការទទួលយកសេវាកម្មនៅកន្លែងទាំងនោះគឺជាការសម្រាកលំហែពិតប្រាកដ។ វាជាទីកន្លែងសម្រាប់បន្ធូរអារម្មណ៍ដ៏ស័ក្តិសមបំផុត ដែលបានជួយដោះស្រាយនូវបញ្ហាផ្លូវចិត្ត និងផ្លូវកាយទាំងមូល។ វាបានជួយឲ្យរាងកាយ និងគំនិតមានភាពស្រស់ស្រាយឡើងវិញ បន្ទាប់ពីអ្នកបានប្រើប្រាស់សេវាកម្មទាំងនោះ។ ហាងស្ប៉ាជាច្រើនបានរៀបចំទីកន្លែងរបស់ខ្លួនឲ្យមានលក្ខណៈដូចទៅនឹងទេសភាពធម្មជាតិដ៏ស្រស់បំព្រងរបស់កម្ពុជា ដើម្បីផ្តល់នូវអារម្មណ៍កក់ក្តៅ និងភាពសុខសាន្ត។ ពួកគេបានផ្តល់នូវកន្លែងស្ងប់ស្ងាត់ និងមានភាពសុខស្រួលបំផុតដល់អតិថិជនរបស់ពួកគេ ដែលមិនអាចរកបាននៅទីកន្លែងផ្សេងៗ។ សរុបមក កន្លែងសម្រាកលំហែកាយ និងស្ប៉ាបានដើរតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់សុខភាពមនុស្សជាតិ។ វាបានក្លាយជាទីកន្លែងដ៏សំខាន់មួយដែលមនុស្សម្នាក់ៗត្រូវតែទៅដើម្បីជួយឱ្យសុខភាពផ្លូវកាយ និងផ្លូវចិត្តបានប្រសើរឡើងវិញ។ វាជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលត្រូវប្រឈមមុខនឹងភាពមមាញឹកនៃការងារប្រចាំថ្ងៃ។ ការរួមបញ្ចូលគ្នានៃបច្ចេកទេសបុរាណ និងភាពទំនើបបានធ្វើឱ្យស្ប៉ាបែបខ្មែរកាន់តែល្បីល្បាញ។ សេវាកម្មទាំងនេះក៏បានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានផងដែរ។ វាបានផ្តល់ការងារដល់ប្រជាពលរដ្ឋជាច្រើនដែលបានបន្តអាជីពម៉ាស្សាបុរាណរបស់ដូនតា។ ការធ្វើសមាធិ ការម៉ាស្សា និងការស្ទីមបានជួយបង្កើតជាបទពិសោធន៍ដ៏ពេញលេញមួយ។ រាល់ការបោះជំហានចូលទៅក្នុងកន្លែងស្ប៉ា គឺជាការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់ខ្លួនឯង។ វាជាការវិនិយោគទៅលើសុខភាព និងសុភមង្គលផ្ទាល់ខ្លួនដែលនឹងទទួលបានផលល្អត្រឡប់មកវិញ។ តាមរយៈសេវាកម្មទាំងនេះ អតិថិជនត្រូវបានលើកទឹកចិត្តឲ្យយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួនឱ្យបានដិតដល់។ ការចូលទៅស្ប៉ាមិនមែនជាភាពប្រណីតទេ ប៉ុន្តែវាជាតម្រូវការចាំបាច់សម្រាប់ជីវិតដែលមមាញឹក។ វាបានជួយសម្រួលដល់ប្រព័ន្ធប្រសាទ និងកាត់បន្ថយសម្ពាធអារម្មណ៍យ៉ាងមានប្រសិទ្ធភាព។ ម្យ៉ាងវិញទៀត ស្ប៉ាបានជួយឱ្យយើងងាយស្រួលសម្រាក និងគេងលក់បានស្រួលនៅពេលយប់។ ការទទួលយកសេវាកម្មស្ប៉ាគឺជាការផ្ដល់កាដូដ៏មានតម្លៃបំផុតឱ្យខ្លួនឯង។ វាបានបង្រៀនយើងឱ្យរៀនស្រឡាញ់ខ្លួនឯង និងដឹងពីរបៀបថែទាំសុខភាពឱ្យបានល្អ។ មណ្ឌលទាំងនោះគឺជាកន្លែងសម្រាប់ព្យាបាលផ្លូវចិត្ត និងផ្លូវកាយយ៉ាងមានប្រសិទ្ធភាព។ វាផ្ដល់ឱ្យយើងនូវអារម្មណ៍ល្អបន្ទាប់ពីការប្រើប្រាស់សេវាកម្មនោះ។ បរិយាកាសស្ងប់ស្ងាត់ជួយឲ្យយើងងាយស្រួលផ្ដោតអារម្មណ៍ទៅលើខ្លួនឯង។ វាជាកន្លែងដែលយើងអាចគេចចេញពីភាពអ៊ូអររបស់ពិភពខាងក្រៅ។ ដូច្នេះ ការទៅកាន់កន្លែងសម្រាកលំហែកាយ និងស្ប៉ាគឺចាំបាច់សម្រាប់មនុស្សគ្រប់គ្នា។ លើសពីនេះ កន្លែងស្ប៉ានៅកម្ពុជាជាច្រើនបានរៀបចំកម្មវិធីពិសេសសម្រាប់គូស្វាមីភរិយា ឬក្រុមគ្រួសារដើម្បីបង្កើតពេលវេលាដ៏មានតម្លៃជាមួយគ្នា។ កម្មវិធីទាំងនោះរួមមានការម៉ាស្សាសម្រាប់គូស្នេហ៍ និងការស្ទីមឱសថក្នុងបន្ទប់ឯកជនដែលជួយពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធ។ កន្លែងស្ប៉ានេះក៏បានក្លាយជាកន្លែងសម្រាប់ជួបជុំគ្នាដើម្បីបន្ធូរអារម្មណ៍ និងនិយាយរឿងរ៉ាវក្នុងជីវិតប្រចាំថ្ងៃជាមួយគ្នាដែរ។ ការជជែកគ្នាក្នុងបរិយាកាសស្ងប់ស្ងាត់អាចជួយបន្ថយភាពតានតឹងបានច្រើនជាងការជួបជុំគ្នានៅកន្លែងដែលមានសម្លេងរំខាន។ ការរៀបចំឲ្យមានកន្លែងស្ប៉ាក៏បានជួយទាក់ទាញភ្ញៀវទេសចរបរទេសជាច្រើនដែលកំពុងតែស្វែងរកបទពិសោធន៍ប្លែកៗនៅកម្ពុជាផងដែរ។ ពួកគេបានមកកម្ពុជាមិនត្រឹមតែមកទស្សនាប្រាសាទបុរាណប៉ុណ្ណោះទេ ថែមទាំងចង់មកទទួលនូវសេវាកម្មដែលជួយដល់សុខភាពផងដែរ។ កន្លែងសម្រាកលំហែកាយ និងស្ប៉ាបានឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិត និងភាពបត់បែននៃវប្បធម៌ខ្មែរក្នុងការបញ្ចូលគ្នានូវបច្ចេកទេសបុរាណនិងភាពទំនើប។ ភាពល្បីល្បាញរបស់វាបានធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយសម្រាប់វិស័យសុខុមាលភាព។ នៅពេលអនាគត កន្លែងស្ប៉ាទាំងនេះនឹងបន្តរីកចម្រើននិងពង្រីកសេវាកម្មរបស់ខ្លួនដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង។ វាក៏ជាកន្លែងដែលមនុស្សគ្រប់រូបអាចស្វែងរកក្តីសុខក្នុងជីវិតនិងមានអារម្មណ៍ល្អជាមួយខ្លួនឯងផងដែរ។ ការថែទាំសុខភាពផ្លូវចិត្តគឺចាំបាច់ដូចការថែទាំសុខភាពរាងកាយដែរ។ ដូច្នេះ កន្លែងសម្រាកលំហែកាយ និងស្ប៉ា គឺជាកន្លែងដែលយើងអាចទទួលយកនូវសេវាកម្មថែទាំខ្លួនឯងបានយ៉ាងពេញលេញ។